នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមតាំងពីព្រឹកព្រលឹម។ កសិករខ្មែរក្រោកពីដំណេកតាំងពីមុនព្រះអាទិត្យរះ ដើម្បីមើលស្រែចម្ការ និងសត្វចិញ្ចឹមដូចជាគោ ក្របីជាដើម។ ពេលព្រឹក ជាពេលមួយដែលពួកគាត់រវល់ជាមួយការងារដែលប្រើកម្លាំងច្រើន ដូចជាកាប់ គាស់ បោចស្មៅ ឬដាក់ចំណីសត្វ។ ទម្រាំដល់ម៉ោងសម្រាកថ្ងៃត្រង់ កម្ដៅព្រះអាទិត្យក៏កើនឡើងខ្លាំងដែរ។ ក្នុងអំឡុងពេលនេះ ប្រជាកសិករខ្មែរភាគច្រើនសម្រាកពីការងារ។ ការសម្រាកថ្ងៃត្រង់គឺជាផ្នែកដ៏សំខាន់មួយក្នុងជីវិតជនបទរបស់ប្រជាពលរដ្ឋខ្មែរ។ ពួកគេច្រើនបញ្ឈប់ ឬផ្អាកការងារពីម៉ោង១១ព្រឹក ដល់ ម៉ោង២ រសៀល។ អ្នកខ្លះសម្រាកពេលថ្ងៃបន្តិចបន្ទាប់ពីពិសាបាយរួច ដើម្បីប្រមូលថាមពលឡើងវិញ។ អ្នកខ្លះទៀត គ្រាន់តែអង្គុយសម្រាកក្រោមម្លប់ឈើ ឬ ខ្ទមនៅវាលស្រែ ហើយជជែកគ្នាជាមួយគ្រួសារ ឬ អ្នកភូមិ។ ផ្ទះខ្មែរបុរាណត្រូវបានសាង់សង់ដោយទុកចន្លោះល្ហល្ហេវនៅខាងក្រោម ដើម្បីឱ្យមានខ្យល់បក់ទៅមក។ នៅក្រោមផ្ទះមានម្លប់ និងខ្យល់ត្រជាក់ស្រួលជាកន្លែងសាកសមបំផុតសម្រាប់ការសម្រាកថ្ងៃត្រង់។ អ្នកខ្លះចងអង្រឹងជាមួយសសរផ្ទះ ដើម្បីទុកគេងសម្រាកថ្ងៃត្រង់។ ផ្ទះខ្មែរខ្លះមានគ្រែធ្វើពីឫស្សី ដែលអាចប្រើបានទាំងសម្រាប់អង្កុយលេង បរិភោគអាហារ និងទុកសម្រាប់សម្រាកថ្ងៃត្រង់ផងដែរ។ គ្រែឫស្សីទាំងនេះធ្វើឡើងឱ្យមានប្រហោងតូចៗ ដូច្នេះពេលសម្រាកមានខ្យល់ល្ហើយពីខាងក្រោមត្រជាក់ខ្នងស្រួល។ ជារឿយៗ យើងតែងឃើញ ក្មេងៗ និងយាយតាចាស់ៗសម្រាកថ្ងៃត្រង់ជាមួយគ្នា។ សម្លេងបែបស្រុកស្រែ និងខ្យល់អាកាសបរិសុទ្ធធ្វើឱ្យការសម្រាកនោះពោរពេញដោយភាពស្ងប់ស្ងាត់ និងជួយបំពេញកម្លាំងដល់កសិករដែលហត់នឿយ។ ការសម្រាកថ្ងៃត្រង់មិនមែនដើម្បីតែសម្រាកទេ ប៉ុន្តែក៏សម្រាប់សុខភាពផងដែរ។ ការធ្វើការក្រោមពន្លឺថ្ងៃអាចបង្កឱ្យមានភាពហត់នឿយខ្លាំង និងបាត់បង់ជាតិទឹកក្នុងខ្លួនផងដែរ។ ការសម្រាកជួយឱ្យប្រជាកសិករស្ដារថាមពលឡើងវិញ ដើម្បីបន្តការងារដែលនៅសេសសល់។ បន្ទាប់ពីសម្រាកថ្ងៃត្រង់រួច ពួកគេតែងតែត្រឡប់ទៅធ្វើការងារស្រែចម្ការវិញ។ នៅតំបន់ខ្លះ ការសម្រាកថ្ងៃត្រង់ត្រូវបានចាត់ទុកថាជាការសម្រាកដ៏សំខាន់ ព្រោះវាជួយឱ្យរាងកាយ និងចិត្តគំនិតបានសម្រាកបន្ទាប់ពីការនឿយហត់។ សម្រាប់សិស្សៗដែលសិក្សានៅតាមជនបទ ពេលបាយថ្ងៃត្រង់ក៏ជាពេលសម្រាករបស់ពួកគេផងដែរ។ ជួនកាល ពួកគេសម្រាកនៅលើតុរៀន ឬ ក្រោមដើមឈើ។ ការសម្រាកថ្ងៃត្រង់គឺជាពេលវេលាគ្រួសារសម្រាប់អ្នករស់នៅតាមភូមិជនបទ។ ឪពុកម្ដាយ និងកូនៗបរិភោគបាយថ្ងៃត្រង់ រួចហើយគេសម្រាកជាមួយគ្នា។ យើងសង្កេតឃើញថា នៅតាមជនបទ បន្ទាប់ពីបាយថ្ងៃត្រង់រួច ក្នុងភូមិហាក់ដូចជាស្ងាត់ខុសធម្មតា។ វាមិនចម្លែកទេ ដោយសារការសម្រាកថ្ងៃត្រង់គឺជាទំនៀមទម្លាប់មួយរបស់ប្រជាជនខ្មែរដែលរស់នៅតាមជនបទ។ ការសម្រាកថ្ងៃត្រង់នៅជនបទបង្ហាញពីភាពសុីសង្វាក់គ្នារវាងជីវិតនៅជនបទ និងធម្មជាតិ។ យ៉ាងណាមិញ បច្ចេកវិទ្យាទំនើបបានផ្លាស់ប្តូរទម្លាប់នេះនៅតាមតំបន់ខ្លះៗក្នុងប្រទេសកម្ពុជា។ មនុស្សវ័យក្មេងភាគច្រើនដែលធ្វើការនៅតាមរោងចក្រ ឬ សាលារៀនសម្រាកតិចជាងមុនដោយសារម៉ោងការងារ និងទម្លាប់លេងទូរស័ព្ទ។ ទោះជាយ៉៉ាងណាក្ដី នៅតាមជនបទជាច្រើន ទម្លាប់នេះនៅតែបន្តជារៀងរាល់ថ្ងៃ។ វានៅតែបន្តធ្វើជាផ្នែកមួយក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរដែលរស់នៅតាមទីជនបទ។ ប្រជាជនខ្មែរជឿថា ការសម្រាកថ្ងៃត្រង់ធ្វើឱ្យពួកគេទទួលបានថាមពលបន្ថែមដើម្បីធ្វើការ ព្រមទាំងមានសុខភាពល្អផងដែរ។ នៅក្នុងវប្បធម៌ខ្មែរ ការសម្រាកថ្ងៃត្រង់មិនមែនជាការខ្ជិលច្រអូសនោះទេ ផ្ទុយទៅវិញវាជាការស្ដារថាមពល បន្ទាប់ពីធ្វើការនឿយហត់ពេញមួយព្រឹក។